ធនាគារជាតិនៃកម្ពុជាបានខិតខំប្រឹងប្រែងរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីការពារអតិផរណានៅក្នុងទីផ្សារ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋមានការកើនឡើងដែលជាសញ្ញាវិជ្ជមានសម្រាប់វិស័យធនាគារ និងធានារ៉ាប់រង។ ការទទួលយករបស់ពាណិជ្ជករតូចៗបានបង្កើនចំណូលតាមការដឹកជញ្ជូនអាហារ។ ការនាំចូលទំនិញពីប្រទេសជិតខាងនៅតែមានបរិមាណច្រើនដែលទាមទារឱ្យយើងពង្រឹងផលិតកម្មក្នុងស្រុកឱ្យខ្លាំង។ សក្តានុពលនៃតំបន់ឆ្នេរសមុទ្របានទាក់ទាញគម្រោងអភិវឌ្ឍន៍ទីក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក។ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងត្រូវបានយកចិត្តទុកដាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ វិនិយោគិនមកពីប្រទេសចិន និងជប៉ុននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍវិស័យសំណង់។ របត់នៃពាណិជ្ជកម្មអេឡិចត្រូនិកបានផ្លាស់ប្តូរទម្លាប់នៃការទិញទំនិញរបស់ប្រជាជននៅតាមទីក្រុងធំៗយ៉ាងខ្លាំង។ ការការពារកម្មសិទ្ធិបញ្ញា គឺជាកត្តាចាំបាច់ដើម្បីលើកទឹកចិត្តដល់ការបង្កើតថ្មី និងការច្នៃប្រឌិតក្នុងឧស្សាហកម្ម។ ទីផ្សារមូលបត្រកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមានតាមរយៈការចូលរួមចុះបញ្ជីរបស់ក្រុមហ៊ុនធំៗជាបន្តបន្ទាប់។ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនបានបើកផ្លូវសម្រាប់ឧស្សាហកម្មកែច្នៃឡើងវិញ។ ប្រព័ន្ធពន្ធដារត្រូវបានធ្វើកំណែទម្រង់ដើម្បីធានានូវតម្លាភាព និងសមធម៌សម្រាប់អាជីវកម្មគ្រប់កម្រិតទាំងអស់។ តម្រូវការកែច្នៃកសិផលក្នុងស្រុក គឺជាឱកាសមាសសម្រាប់អ្នកវិនិយោគដែលចង់បង្កើតរោងចក្រផលិតចំណីអាហារ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការនាំចេញអង្ករ និងកៅស៊ូទៅកាន់ទីផ្សារចិន។ បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ថ្មីបានជួយឱ្យការតភ្ជាប់ទំនាក់ទំនងអាជីវកម្មកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។ ការរីកចម្រើនម៉ូតូអគ្គិសនីអាចប៉ះពាល់ដល់វិស័យនេះនៅពេលអនាគត។ ការរីកដុះដាលនៃផ្សារទំនើបខ្នាតធំបានបង្ហាញពីការកើនឡើងនៃអំណាចទិញរបស់ប្រជាពលរដ្ឋក្នុងស្រុកយើង។ ស្តង់ដារគុណភាពអន្តរជាតិត្រូវបានយកមកអនុវត្តកាន់តែច្រើននៅក្នុងសហគ្រាសផលិតកម្ម ដើម្បីបង្កើនការជឿទុកចិត្ត។ ក្រុមហ៊ុនថែទាំគុណភាពក្នុងការចូលទៅដល់ភោជនីយដ្ឋានថ្មីៗជានិច្ច។ ការជំរុញឱ្យមានការប្រើប្រាស់ផលិតផលខ្មែរ គឺជាយុទ្ធនាការដ៏មានឥទ្ធិពលដើម្បីជួយដល់សេដ្ឋកិច្ចជាតិទាំងមូល។ វិស័យអប់រំឯកជនកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យស្របតាមស្តង់ដារតំបន់។ ទីផ្សារការងារនាពេលបច្ចុប្បន្នទាមទារឱ្យបុគ្គលិកមានជំនាញទន់ និងសមត្ថភាពប្រើប្រាស់ភាសាបរទេសបានស្ទាត់ជំនាញ។ ការរៀបចំផែនការគោលសម្រាប់អភិវឌ្ឍក្រុងព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងកំពុងដំណើរការយ៉ាងសកម្ម។ កំណើននៃចំនួនយានយន្តអគ្គិសនីនៅក្នុងទីផ្សារបានសបញ្ជាក់ពីការផ្លាស់ប្តូរផ្នត់គំនិតឆ្ពោះទៅរកបរិស្ថាន។ ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលបានជួយកាត់បន្ថយពេលវេលា និងចំណាយរបស់អាជីវករ។ កិច្ចសហប្រតិបត្តិការតំបន់អាស៊ានបានបើកឱកាសឱ្យកម្ពុជាអាចទាក់ទាញអ្នកទេសចរ និងវិនិយោគិនពីប្រទេសជិតខាង។ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍គឺជាគន្លឹះដើម្បីឱ្យឧស្សាហកម្មខ្មែរអាចដើរទាន់បច្ចេកវិទ្យាពិភពលោក។ សន្តិសុខស្បៀងនៅតែជាអាទិភាពខ្ពស់បំផុតក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេលវែងខាងមុខ។ ការកសាងបណ្តាញទំនាក់ទំនងរវាងសហគ្រិន និងសហគ្រិនជួយឱ្យមានការចែករំលែកបទពិសោធន៍ និងការរីកចម្រើនរួមគ្នា។ ការយល់ដឹងអំពីហានិភ័យអាជីវកម្មជួយឱ្យម្ចាស់ក្រុមហ៊ុនអាចត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកល។ ភាពសម្បូរបែបនៃធនធានធម្មជាតិគឺជាមូលដ្ឋានគ្រឹះសម្រាប់ពង្រីកឧស្សាហកម្មសម្រង់ និងការកែច្នៃត្បូងថ្មមានតម្លៃ។ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ នឹងក្លាយជាការពិតប្រសិនបើយើងទាំងអស់គ្នាចូលរួមអភិវឌ្ឍវិស័យឧស្សាហកម្មដោយស្មោះត្រង់។ ការកើនឡើងនៃតម្រូវការសម្ភារសំណង់ក្នុងស្រុកបានជំរុញឱ្យមានការបង្កើតរោងចក្រផលិតដែក និងស៊ីម៉ងត៍កាន់តែច្រើន។ ក្រុមហ៊ុនដឹកជញ្ជូនកំពុងផ្តោតលើភាពទាន់ហេតុការណ៍និងល្បឿន។ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងកសិកម្មចាប់ផ្តើមដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារហានិភ័យកសិករ។ អាជីវកម្មបែបសិប្បកម្មកែច្នៃពីវត្ថុធាតុដើមធម្មជាតិកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈឌីជីថលកំពុងជួយកាត់បន្ថយគម្លាតចំណេះដឹងរវាងយុវជននៅទីក្រុង និងយុវជននៅជនបទ។ ការបង្កើតច្បាប់ស្តីពីការប្រកួតប្រជែងដោយស្មោះត្រង់ជួយការពារអាជីវកម្មខ្នាតតូចមិនឱ្យរងការសង្កត់សង្កិនពីក្រុមហ៊ុនធំ។ វិស័យដឹកជញ្ជូនផ្លូវទឹកតាមរយៈព្រែកជីកហ្វូណនតេជោនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។ ទំនោរនៃការរស់នៅតាមខុនដូក្នុងចំណោមស្រទាប់យុវវ័យបានធ្វើឱ្យទីផ្សារជួលអចលនទ្រព្យនៅរាជធានីភ្នំពេញមានភាពរស់រវើក។ ការវិនិយោគលើប្រព័ន្ធកែច្នៃទឹកស្អាត និងអនាម័យនៅតាមបណ្តាខេត្តគឺជាការអនុវត្តភាពថ្មីសម្រាប់អ្នកវិនិយោគវិស័យសាធារណៈ។ ផែនការគោលអភិវឌ្ឍន៍វិស័យភស្តុភារកម្មនឹងជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលចែកចាយទំនិញដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សហគ្រាសផលិតគ្រឿងបង្គុំអេឡិចត្រូនិកកំពុងចាប់ផ្តើមប្តូរទីតាំងផលិតកម្មមកកាន់កម្ពុជាដោយសារកម្លាំងពលកម្មមានតម្លៃសមរម្យ។ ការប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្មជួយឱ្យការបាញ់ថ្នាំ និងការដាក់ជីលើដំណាំមានប្រសិទ្ធភាពខ្ពស់ជាងការធ្វើដោយដៃ។ ប្រព័ន្ធអេកូឡូស៊ីសម្រាប់អាជីវកម្មថ្មីៗត្រូវបានបង្កើតឡើងតាមរយៈការផ្តល់មូលនិធិគាំទ្រពីស្ថាប័នរដ្ឋ និងអង្គការដៃគូ។ ការលើកលែងពន្ធសម្រាប់ក្រុមហ៊ុនដែលទើបបង្កើតថ្មីក្នុងវិស័យអាទិភាពបានជួយសម្រួលដល់បន្ទុកហិរញ្ញវត្ថុរបស់សហគ្រិនវ័យក្មេង។ ផ្សារលក់ដុំទំនិញកសិកម្មខ្នាតធំត្រូវបានសាងសង់ឡើងដើម្បីរក្សាលំនឹងតម្លៃបន្លែ និងផ្លែឈើឱ្យមានស្ថិរភាពសម្រាប់អ្នកប្រើប្រាស់។ ការកសាងម៉ាកសញ្ញាផលិតផលជាតិឱ្យមានភាពល្បីល្បាញ គឺជាយុទ្ធសាស្ត្រឈ្នះឈ្នះសម្រាប់ការប្រកួតប្រជែងលើទីផ្សារសកលលោក។ តម្រូវការសេវាកម្មថែទាំសុខភាពកម្រិតស្តង់ដារបានបង្ខំឱ្យមន្ទីរពេទ្យឯកជនត្រូវវិនិយោគលើឧបករណ៍វេជ្ជសាស្ត្រទំនើបៗបំផុត។ ការជំរុញការនាំចេញផ្លែមានប៉ៃលិន និងស្វាយចន្ទីទៅកាន់ទីផ្សារអឺរ៉ុបកំពុងបើកទំព័រថ្មីសម្រាប់វិស័យកសិឧស្សាហកម្មកម្ពុជា។ ការអនុវត្តសេដ្ឋកិច្ចវិលជុំក្នុងរោងចក្រកាត់ដេរជួយកាត់បន្ថយការបំពុលបរិស្ថាន និងបង្កើនរូបភាពវិជ្ជមានដល់អ្នកបញ្ជាទិញ។ ការអភិវឌ្ឍតំបន់ទេសចរណ៍វប្បធម៌នៅភាគខាងជើងប្រទេសបានជួយចែកចាយចំណូលសេដ្ឋកិច្ចទៅដល់សហគមន៍មូលដ្ឋានផ្ទាល់។ សមាគមធុរកិច្ចនានាបានដើរតួនាទីជាស្ពានចម្លងក្នុងការនាំយកកង្វល់របស់វិស័យឯកជនទៅកាន់ស្ថាប័នរដ្ឋាភិបាលដើម្បីដោះស្រាយ។ ការដំឡើងប្រព័ន្ធសូឡានៅតាមរោងចក្រជួយឱ្យម្ចាស់អាជីវកម្មសន្សំសំចៃការចំណាយលើថាមពលអគ្គិសនីបានមួយផ្នែកធំជារៀងរាល់ខែ។ ការយល់ដឹងអំពីស្តង់ដារអនាម័យចំណីអាហារបានក្លាយជាកត្តាសម្រេចចិត្តសម្រាប់អតិថិជនក្នុងការជ្រើសរើសភោជនីយដ្ឋានអាហារដ្ឋាន។ ការរៀបចំបែបបទរដ្ឋបាលតាមរយៈច្រកចេញចូលតែមួយបានជួយឱ្យការចុះបញ្ជីអាជីវកម្មមានភាពរហ័សទាន់ចិត្ត និងកាត់បន្ថយអំពើពុករលួយ។ ទីផ្សារការងារសម្រាប់អ្នកមានជំនាញភាសាចិន និងអង់គ្លេសនៅតែមានតម្រូវការខ្ពស់នៅក្នុងក្រុមហ៊ុនវិនិយោគពហុជាតិសាសន៍។ គម្រោងព្រែកជីកហ្វូណនតេជោនឹងក្លាយជាស្នាដៃប្រវត្តិសាស្ត្រដ៏ធំធេង និង ជួយកាត់បន្ថយចំណាយលើការដឹកជញ្ជូនឱ្យកាន់តែទាបដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា។ ការរីកចម្រើននៃវិស័យដឹកជញ្ជូនរហ័សបានជួយឱ្យការលក់ផលិតផលស្រស់ៗពីចម្ការទៅដល់ដៃអ្នកក្រុងចំណាយពេលតែប៉ុន្មានម៉ោង។ ការសិក្សាស្រាវជ្រាវទីផ្សារមុននឹងចាប់ផ្តើមអាជីវកម្មគឺជាជំហានដំបូងដែលសហគ្រិនគ្រប់រូបមិនអាចមើលរំលងបានឡើយនាពេលបច្ចុប្បន្ន។ បណ្តាញសង្គមបានក្លាយជាឧបករណ៍ទីផ្សារដ៏មានឥទ្ធិពលបំផុតសម្រាប់អាជីវកម្មខ្នាតតូចក្នុងការផ្សព្វផ្សាយផលិតផលដល់មនុស្សរាប់លាននាក់។ ការកែច្នៃសំរាមទៅជាផលិតផល ឬជីសរីរាង្គគឺជាវិស័យថ្មីដែលមានសក្តានុពលខ្លាំងសម្រាប់អ្នកវិនិយោគដែលគិតគូរពីបរិស្ថានបៃតង។ ការអភិវឌ្ឍជំនាញឌីជីថលដល់មន្ត្រីរាជការជួយឱ្យការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការសង្គមសម័យថ្មី។ ស្ថិរភាពនៃប្រាក់រៀលខ្មែរនៅក្នុងទីផ្សារជួយឱ្យអ្នកលក់រាយមានភាពងាយស្រួលក្នុងការកំណត់ថ្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទ។ ការវិនិយោគលើវិស័យអប់រំបច្ចេកទេសនៅតាមវិទ្យាល័យជួយត្រៀមលក្ខណៈឱ្យសិស្សានុសិស្សមានជំនាញច្បាស់លាស់មុនចូលទីផ្សារការងារ។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែនជួយទប់ស្កាត់ការចំណាកស្រុករបស់ប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់។ យុទ្ធសាស្ត្របញ្ចុះតម្លៃ និងការផ្តល់រង្វាន់លើកទឹកចិត្តគឺជាវិធីសាស្ត្រទាក់ទាញអតិថិជនដែលក្រុមហ៊ុនធំៗតែងតែយកមកអនុវត្តជានិច្ច។ ការបើកចំហជើងហោះហើរត្រង់ពីបណ្តាប្រទេសឆ្ងាយៗមកកាន់កម្ពុជាជួយជំរុញឱ្យចំនួនអ្នកវិនិយោគជាន់ខ្ពស់មានការកើនឡើង។ ការកសាងទំនុកចិត្តរវាងអ្នកទិញ និងអ្នកលក់តាមប្រព័ន្ធអនឡាញទាមទារឱ្យមានការរឹតបន្តឹងលើច្បាប់ការពារអ្នកប្រើប្រាស់ឱ្យបានល្អ។ ការនាំចេញគ្រឿងសង្ហារឹមធ្វើពីឈើប្រណីត និងសម្ភារតុបតែងផ្ទះកំពុងទទួលបានការពេញនិយមខ្លាំងនៅលើទីផ្សារសហរដ្ឋអាមេរិក។ ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រនឹងជួយបង្កើនសោភ័ណភាព និងទាក់ទាញគម្រោងវិនិយោគកម្រិតខ្ពស់។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឃ្លាំងទំនិញទំនើបជួយឱ្យម្ចាស់អាជីវកម្មខ្នាតធំអាចគ្រប់គ្រងស្តុកទំនិញបានយ៉ាងត្រឹមត្រូវបំផុត។ ការជំរុញឱ្យមានការច្នៃប្រឌិតក្នុងវិស័យវាយនភណ្ឌជួយឱ្យកម្ពុជាមិនត្រឹមតែជាអ្នកដេរ ប៉ុន្តែជាអ្នករចនាម៉ូដសម្លៀកបំពាក់ផងដែរ។ ការវិនិយោគលើវិស័យចិញ្ចឹមសត្វតាមបែបបច្ចេកទេសជួយធានាឱ្យមានការផ្គត់ផ្គង់សាច់សត្វប្រកបដោយគុណភាពសម្រាប់ទីផ្សារក្នុងស្រុក។ ការចូលរួមរបស់ស្ត្រីក្នុងតួនាទីដឹកនាំអាជីវកម្មបានបង្ហាញពីសមភាពយេនឌ័រ និងការរីកចម្រើននៃសង្គមកម្ពុជាសម័យឌីជីថលនេះ។ ការរៀបចំប្រព័ន្ធពន្ធដារឱ្យកាន់តែសាមញ្ញជួយឱ្យម្ចាស់អាជីវកម្មងាយស្រួលក្នុងការបំពេញកាតព្វកិច្ចជូនរដ្ឋដោយគ្មានការស្ទាក់ស្ទើរ។ ការប្រមូលទិន្នន័យស្ថិតិសេដ្ឋកិច្ចឱ្យបានច្បាស់លាស់ជួយឱ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍បានចំគោលដៅ។ ការបង្កើតមជ្ឈមណ្ឌលពិគ្រោះយោបល់ធុរកិច្ចជួយឱ្យអ្នកចង់ចាប់ផ្តើមរកស៊ីថ្មីថ្មោងទទួលបានចំណេះដឹង និងបច្ចេកទេសត្រឹមត្រូវ។ ការប្រើប្រាស់សម្ភារវេចខ្ចប់ដែលងាយរលាយក្នុងធម្មជាតិបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់អាជីវកម្មចំពោះការការពារភពផែនដី។ ភាពរីកចម្រើននៃវិស័យឧស្សាហកម្មកម្ពុជានឹងបន្តទៅមុខយ៉ាងរឹងមាំតាមរយៈការរួមកម្លាំងគ្នារវាងប្រជាជន និងរាជរដ្ឋាភិបាល។ ប្រព័ន្ធបច្ចេកវិទ្យាជួយគណនាតម្លៃសេវាកម្មយ៉ាងច្បាស់លាស់ ដោយមិនចាំបាច់មានការតថ្លៃឡើយ។